បទស្មូត ទំនួញប្រេត គឺជាទម្រង់សិល្បៈសំឡេងដ៏កម្រ និងជាផ្នែកមួយដ៏សំខាន់នៃ វប្បធម៌ប្រពៃណីខ្មែរ ជាពិសេសក្នុងបរិបទនៃ បុណ្យភ្ជុំបិណ្ឌ។ បទនេះមិនមែនត្រឹមតែជាបទភ្លេងដ៏កម្សត់នោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីជំនឿសាសនាដ៏ជ្រាលជ្រៅរបស់ខ្មែរទៅលើ ច្បាប់កម្មផល ភពនរក និងការដឹងគុណចំពោះបុព្វការីជន។ វាជាការរំឭកដ៏មានសារៈសំខាន់មួយដល់មនុស្សលោកឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ និងការធ្វើបុណ្យទាន។ បទស្មូត ទំនួញប្រេត ត្រូវបានគេចាត់ទុកជាបទភ្លេងប្រចាំរដូវកាល បុណ្យភ្ជុំបិណ្ឌ។ ការចាក់ ឬស្មូតបទនេះត្រូវបាននិយមធ្វើឡើងនៅ ពេលយប់ជ្រៅ ក្នុងបរិវេណវត្ត។ ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នាពេលរាត្រី បូករួមនឹងសំឡេងបទស្មូតដ៏លន្លង់លន្លោច និងគ្រាំគ្រា ដែលបន្លឺឡើងពីមេក្រូ តាមវត្ត ឬវេទិកាធម៌រឹតតែធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍គួរអោយខ្លាច។ យ៉ាងណាមិញ ចម្រៀងប្រភេទនេះបានធ្វើឲ្យអ្នកស្តាប់ធ្លាក់ចូលទៅកាន់អារម្មណ៍សោកសៅ អាណិតអាសូរ នឹកស្រណោះទៅនឹងទុក្ខវេទនារបស់ប្រេត។ សំឡេងស្មូតនេះហាក់ដូចជាកំពុងតែរៀបរាប់ផ្ទាល់ពីភពងងឹតដ៏គួរឲ្យខ្លាច។ ជាធម្មតា គេចាក់បទស្មូតនេះតាំងពីល្ងាច ឬយប់រហូតដល់ម៉ោងប្រហែល ៤ ឬ ៥ ទៀបភ្លឺ ដើម្បីដាស់ស្មារតី និងរំឭកពុទ្ធបរិស័ទដែលកំពុងដេកលក់ឲ្យភ្ញាក់ពីដំណេក ដើម្បីរៀបចំខ្លួនទៅវត្ត ធ្វើបុណ្យបិណ្ឌបាត្របោះបាយបិណ្ឌឧទ្ទិសដល់ញាតិ។ បទស្មូត ទំនួញប្រេត គឺជាការរៀបរាប់យ៉ាងពិស្ដារ និងជារូបភាពសូរស័ព្ទនៃ ទុក្ខវេទនាដ៏សែនកម្សត់ របស់សត្វប្រេត ដែលជាវិញ្ញាណក្ខន្ធអ្នកបានសាងអំពើបាបកម្មកាលពីនៅរស់។ អត្ថន័យសំខាន់ៗនៃបទនេះរួមមាន ការរៀបរាប់ពីទុក្ខលំបាករបស់ប្រេត ការនឹកស្រណោះដល់ញាតិ ការបង្ហាញពីផលកម្ម និងការអង្វរសុំសេចក្តីមេត្តា។ ចំពោះ បទស្មូតនេះបានពណ៌នាអំពីសភាពនៃប្រេត ដែលមានរូបរាងអាក្រក់គួរឲ្យខ្លាច ដូចជាមាត់ប៉ុនម្ជុល ក្បាលប៉ុនភ្នំ កម្ពស់ខ្ពស់ត្រដែត ឬរាងកាយឆេះរលាកជានិច្ច។ ពួកគេឃ្លានទឹកឃ្លានអាហារឥតឈប់ឈរ ប៉ុន្តែមិនអាចរកអ្វីបរិភោគបានឡើយ ព្រោះមាត់តូចពេក ឬត្រូវបណ្តាសាឲ្យអាហារក្លាយជាភ្លើង ឬខ្ទុះឈាម។ ហើយនៅក្នុងស្មូត នេះក៏បានបង្ហាញពីប្រេតដែលនឹកស្រណោះដល់ញាតិមិត្តកាលនៅរស់ យំសោកអង្វរឲ្យញាតិមកធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់ពួកគេ ដើម្បីឲ្យរួចផុតពីកម្មពារ។ បទនេះរៀបរាប់ពីប្រេតដើររកវត្តអារាម ការឈរយំនៅតាមដើមឈើ ឬមាត់របងវត្ត ដើម្បីរង់ចាំញាតិមកបោះបាយបិណ្ឌ។ បទស្មូតនេះពន្យល់ដោយប្រយោលថា ទុក្ខវេទនារបស់ប្រេត គឺបណ្តាលមកពីកម្មអាក្រក់ដែលពួកគេបានសាងកាលពីនៅជាមនុស្ស ដូចជាការលួចទ្រព្យសម្បត្តិព្រះសង្ឃ ការធ្វើបាបមាតាបិតា ការមិនចេះធ្វើបុណ្យទានជាដើម។ សម្រាប់ខ្លឹមសារស្នូលនៃបទទំនួញប្រេត គឺការអង្វរករសុំសេចក្តីមេត្តាធម៌ និងបុណ្យកុសលពីញាតិសន្តាន ដើម្បីឲ្យពួកគេបានរួចចាកផុតពីភពប្រេត ហើយបានទៅកើតក្នុងសុគតិភពវិញ។ ម្យ៉ាងទៀត ការចាក់ ឬស្មូតបទ ទំនួញប្រេត ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ មានគោលបំណងសំខាន់ៗជាច្រើន ដែលសុទ្ធតែទាក់ទងនឹងជំនឿសាសនា និងការអប់រំសីលធម៌។ ហេតុនេះហើយការចាក់បទនេះគឺដើម្បី រំឭកស្មារតីពុទ្ធបរិស័ទឲ្យនឹកដល់បុព្វការីជន អប់រំ និងក្រើនរំឭកអំពីច្បាប់កម្មផល បង្កើនជំនឿ និងមនោសញ្ចេតនាជ្រាលជ្រៅ និងការថែរក្សាបន្តវប្បធម៌ប្រពៃណី។ នៅពេលលឺសំឡេងបទស្មូតដ៏កម្សត់នេះ ធ្វើឲ្យពុទ្ធបរិស័ទនឹកឃើញដល់ញាតិសន្តានដែលបានលាចាកលោកទៅ។ ការនឹកឃើញនេះ ជំរុញឲ្យពួកគេមាន ឆន្ទៈទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់ញាតិមិត្តរបស់ខ្លួន តាមរយៈការរាប់បាត្រ ការបោះបាយបិណ្ឌ និងការបង្សុកូល។ មួយវិញទៀត បទនេះដើរតួនាទីជាឧបករណ៍ អប់រំសីលធម៌សង្គម យ៉ាងមានប្រសិទ្ធភាព។ បទនេះបានបង្រៀនមនុស្សឲ្យចេះខ្លាចបាប ក្លាយជាមនុស្សល្អ ចេះធ្វើបុណ្យទាន ដឹងគុណមាតាបិតា ជីដូនជីតា គ្រូអាចារ្យ និងអ្នកមានគុណផ្សេងៗ។ វាជាការបង្ហាញពីផលវិបាកនៃការសាងអំពើបាប និងសារៈសំខាន់នៃការសាងកុសលផលបុណ្យ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងភពទុគ៌តនាពេលអនាគត។ សំឡេងបទស្មូតដ៏កម្សត់នេះ បង្កើននូវ ជំនឿយ៉ាងមុតមាំ របស់ពុទ្ធបរិស័ទទៅលើភពទាំង ៣១ ក៏ដូចជាការមានពិតនៃសត្វប្រេត និងច្បាប់កម្មផលក្នុងព្រះពុទ្ធសាសនា។ ក្នុងបទនេះក៏បង្កប់នូវ មនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងមនុស្សរស់ និងវិញ្ញាណក្ខន្ធអ្នកស្លាប់ ដែលជាចំណងមិនអាចកាត់ផ្តាច់បាន បង្ហាញពីក្តីអាណិតអាសូរ និងក្តីស្រឡាញ់ដែលនៅតែមានជានិច្ច ទោះបីជាមានការបែកចែកភពគ្នាក៏ដោយ។ ការបន្តចាក់ និងស្មូតបទ ទំនួញប្រេត គឺជាការ ថែរក្សានូវទម្រង់សិល្បៈស្មូត ដែលជាមរតកវប្បធម៌ខ្មែរ ហើយក៏ជាការបន្តនូវទំនៀមទម្លាប់បុណ្យភ្ជុំបិណ្ឌឲ្យនៅគង់វង្សសម្រាប់អ្នកជំនាន់ក្រោយផងដែរ។ វាជាផ្នែកមួយដែលធ្វើឲ្យពិធីបុណ្យនេះមានលក្ខណៈពិសេស និងមានអត្តសញ្ញាណខ្មែរពិតប្រាកដ។ សរុបមក បទស្មូត ទំនួញប្រេត មិនមែនត្រឹមតែជាបទភ្លេងធម្មតានោះទេ ប៉ុន្តែជាស្នាដៃសិល្បៈវប្បធម៌ និងជំនឿសាសនាដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ។ ថែមទាំង ជាការអប់រំសីលធម៌ និងជាការរំឭកដល់មនុស្សគ្រប់រូបឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ និងដឹងគុណ។